រឿង ហង្សយន្ត គឺជាស្នាដៃអក្សរសិល្ប៍ខ្មែរដ៏ចំណាស់មួយ ដែលត្រូវបានគេជឿថាជាកាព្យនិទាន ឬប្រលោមលោកបែបបុរាណ ដែលបង្កប់នូវចលនាពុទ្ធនិយមដ៏ជ្រាលជ្រៅ។ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី រឿងនេះប្រាកដជាស្នាដៃដើមរបស់ខ្មែរ ហើយក្រោយមកមានគេលួចបកប្រែជាភាសាសៀម។ ដើម្បីរក្សាសម្បត្តិអក្សរសាស្ត្រខ្មែរ ក៏មានអ្នកនិពន្ធខ្មែរម្នាក់ព្រះនាម ចៅយមបុណ្យភក្តិឧក បានបកប្រែត្រឡប់មកជាពាក្យខ្មែរវិញ។ ស្នាដៃនេះត្រូវបានគេកំណត់កាលបរិច្ឆេទតែងឡើងនៅសតវត្សរ៍ទី១៧។ កាលពីអតីតកាលដ៏យូរលង់ណាស់មកហើយ មានព្រះមហាក្សត្រមួយអង្គព្រះនាមអាទិត្យវង្សា ទ្រង់សោយរាជ្យនៅនគរទេពបុរី។ ព្រះអង្គជាស្តេចដ៏មានឫទ្ធិចេស្តា មាននគរចំណុះរហូតដល់ ១០១ និងមានស្រីស្នំ ៦០០០ នាក់។ ព្រះអង្គមានព្រះអគ្គមហេសីព្រះនាមព្រះនាងពិម្ពា។ តែជាអកុសល ព្រះអង្គពុំមានព្រះរាជបុត្រមួយអង្គសោះសម្រាប់ស្នងរាជ្យ ដែលធ្វើឱ្យព្រះអង្គមានក្តីកង្វល់យ៉ាងខ្លាំង។ សម័យថ្ងៃមួយ ព្រះអង្គបានពិគ្រោះដោះស្រាយជាមួយនាម៉ឺនសព្វមុខមន្ត្រីអំពីបញ្ហានេះ។ លោកមន្ត្រីមួយរូបបានលើកយោបល់ថា គួរមានពិធីបន់ស្រន់ថ្វាយទេព្តាសុំបុត្រា ដោយឱ្យព្រះមហេសី និងស្រីស្នំទាំងអស់តាំងសីលភាវនា។ ស្នំទាំងអស់ ជាពិសេសព្រះនាងពិម្ពាបានប្រតិបត្តិការបួងសួងយ៉ាងយកចិត្តទុកដាក់រហូតធ្វើឱ្យកក្រើកដល់ឋានទេព្តា។ ពេលនោះព្រះឥន្ទកោសីយក៏បានទៅអារាធនាទេវបុត្រឱ្យមកចុះចាប់បដិសន្ធិក្នុងគភ៌ព្រះនាងពិម្ពាជាបុត្រារបស់ព្រះអាទិត្យវង្សា។ លុះព្រះរាជបុត្រគ្រប់ទសមាស ទ្រង់ប្រសូតមកមានព្រះកាយភ្លឺដូចមាសទើបព្រហ្មណ៍បុរោហិតទាំងឡាយដាក់ព្រះនាមថាសុវណ្ណកុមារ។ ព្រះសុវណ្ណកុមារទ្រង់ចម្រើនវ័យវឌ្ឍនាការក្រោមការបីបាច់ថែរក្សាដ៏ល្អឥតខ្ចោះ។ នៅពេលព្រះសុវណ្ណកុមារពេញវ័យព្រះបាទអាទិត្យវង្សាទ្រង់មានបំណងជ្រើសរើសមហេសីថ្វាយបុត្រា ក៏បង្គាប់ក្សត្រចំណុះទាំង ១០១ នគរ ឱ្យនាំបុត្រីមកឱ្យព្រះសុវណ្ណកុមារជ្រើសរើស។ តែពុំមានក្សត្រីអង្គណាជាទីពេញព្រះទ័យនៃព្រះសុវណ្ណកុមារឡើយ។ ផ្ទុយទៅវិញទ្រង់បានទទួលក្តីអាម៉ាសដោយការត្មិះដៀលពីព្រះសុវណ្ណកុមារ ដែលធ្វើឱ្យព្រះបាទអាទិត្យវង្សាមានការពិរោធនឹងទ្រង់ជាខ្លាំង។ ចំណេរកាលតមកមិនយូរប៉ុន្មាន ក្នុងរាជវាំងមានជាងពីរនាក់មានជំនាញរៀងៗខ្លួនក្នុងការកសាងជាវត្ថុសិល្បៈផ្សេងៗ មានទំនាស់គ្នារវាងចំណេះរៀងៗខ្លួន ដែលនាំឱ្យឮដល់ព្រះមហាក្សត្រ។ ទ្រង់ក៏ចាត់ចែងឱ្យជាងទាំងពីរប្រឡងសាកល្បងគ្នា ដោយទ្រង់ប្រទានសម្ភារៈតាមតម្រូវការ។ ជាងម្នាក់បានសាងសង់ជាពិមានដែលរំលេចដោយក្បូរក្បាច់រចនាល្អគ្មានពីរ ស្រោបដោយមាស និងត្បូងទទឹមភ្លឺរន្ទាលឆ្អិនឆ្អៅ ហាក់បីដូចជាទិព្វពិមានរបស់សក្កទេវរាជ។ ចំណែកជាងមួយរូបទៀត បានសាងរូបបក្សីធ្វើអំពីមាស រំលេចដោយត្បូងចរណៃ។ បក្សីទាំងនោះអាចហោះហើរលើអាកាសបានសព្វទិសបានតាមចិត្តប្រាថ្នា មានចលនាដូចជាសត្វពិត មានឫទ្ធិដូចសត្វទេព។ ព្រះមហាក្សត្រទ្រង់មានអំណរក្រៃលែង ហើយទ្រង់បានឱ្យជាងទាំងពីរសហការគ្នាសាងជារូបហង្សយន្តដែលអាចឱ្យមនុស្សជិះបានថ្វាយទ្រង់។ ឯជាងទាំងពីរក៏បានសាងជាបក្សីយន្តតាមព្រះរាជបំណង។ ហង្សយន្តមាសដែលរំលេចទៅដោយក្បូរក្បាច់យ៉ាងវិចិត្រគ្មានពីរ ភ្លឺរន្ទាល អាចឱ្យមនុស្សអាស្រ័យហោះហើរទៅគ្រប់ទីស្ថានបានតាមចិត្តប្រាថ្នា។ ឯរាជបុត្រកាលឃើញយានទិព្វ ក៏ទូលសុំព្រះបិតាបំណងយកយានហង្សយន្តនោះទៅស្វែងរករៀនសិល្ប៍វិជ្ជាការ ចំណេះវិជ្ជាផ្សេងៗ និងរកទេពីជាទីពេញព្រះទ័យ។ មាតាបិតាក៏ព្រះរាជទានតាមបំណងរបស់បុត្រា។ ក្រោយពីបានហង្សយន្ត ព្រះសុវណ្ណកុមារទ្រង់ធ្វើដំណើរយ៉ាងរីករាយ ទតធម្មជាតិ ហើយរៀបរាប់សរសើរជាហូរហែ។ លុះបន្ទាប់មកទៀត ទ្រង់ក៏បានដល់បញ្ចាល៍នគរ ដែលជាទីព្រះបាទបញ្ចាល៍គ្រប់គ្រង។ ទ្រង់បានទៅសំណាក់ជាមួយព្រាហ្មណ៍មួយរូប ក្រោយមកទ្រង់ក៏ចាត់ទុកធ្វើជាឪពុកធម៌របស់ទ្រង់។ ដោយទ្រង់ជាបុគ្គលមានភាពឧស្សាហ៍ព្យាយាមក្នុងការសិក្សា ហើយមានប្រាជ្ញាលើសពីមនុស្សទាំងពួងផង ទ្រង់ក៏បានរៀនចេះចាំស្ទាត់ជំនាញអំពីវិជ្ជាការទាំងប៉ុន្មានឥតចន្លោះ។ បន្ទាប់មក ឪពុកធម៌របស់ទ្រង់ក៏បាននាំទៅថ្វាយព្រះបាទបញ្ចាល៍ ដើម្បីឱ្យសុវណ្ណកុមារកាន់តួនាទីជំនួសលោក។ ឯព្រះបាទបញ្ចាល៍ទៀតសោត ក៏សឹងពេញចិត្តទាំងសមត្ថភាព រូបសម្បត្តិ និងអត្តចរិតរបស់ព្រះសុវណ្ណកុមារជាពន់ពេក។ តែទ្រង់ពុំជ្រាបថាសុវណ្ណកុមារជាអម្បូរក្សត្រ ដែលនាំឱ្យទ្រង់ស្តាយ ដែលពុំអាចឱ្យព្រះសុវណ្ណកុមារធ្វើជារាជសុណិសាបាន។ ថ្លែងពីព្រះបាទបញ្ចាល៍វិញ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គប្រកបដោយរូបសម្បត្តិល្អលើសទេពធីតាឋានសួគ៌ទៅទៀត ទ្រង់មានព្រះនាមបុទមកេសរ។ នៅពេលដែលព្រះសុវណ្ណកុមារចូលដល់រាជវាំង ព្រះនាងមានការចាប់ព្រះទ័យយ៉ាងចម្លែក ទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ ឫកពា ដែលធ្វើឱ្យព្រះនាងយល់ថាព្រះសុវណ្ណកុមារប្រាកដជាចេញមកអំពីត្រកូលនៃបាក្សត្រណាមួយជាក់ជាមិនខាន។ ដោយទំហំនៃសេចក្តីស្រឡាញ់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទៅលើព្រះសុវណ្ណកុមារ ដែលធ្វើឱ្យព្រះនាងស្រពាប់ស្រពោនក្រៃលែង។ ឯនាងភីលៀង កាលបើឃើញម្ចាស់ស្រីមានទុក្ខ ក៏ធ្វើជាអ្នកនាំពាក្យពីព្រះនាងបុទមកេសរទៅព្រះសុវណ្ណកុមារជាប្រការផ្សេងៗ។ ព្រះសុវណ្ណកុមារក៏បានមកជួប ហើយលួងលោមធីតាក្នុងផ្លូវកាមគុណ ព្រះនាងចេះតែរកហេតុផលមកពន្យល់ តែព្រះសុវណ្ណកុមារធ្វើជាខឹងទើបនាងព្រម។ ព្រះសុវណ្ណកុមារតែងតែមកជួបធីតាតាមហង្សយន្តជារៀងរាល់រាត្រី រហូតព្រះនាងមានគភ៌ជិតគ្រប់ខែ ទើបបានជ្រាបដល់ព្រះបញ្ចាល៍។ ទ្រង់ពិរោធយ៉ាងខ្លាំង ក៏ប្រើល្បិចចាប់ព្រះសុវណ្ណកុមារហើយឱ្យពេជ្ឈឃាតនាំខ្លួនទៅសម្លាប់។ ព្រះសុវណ្ណកុមារទ្រង់មានវិប្បដិសារៈជាពន់ពេក ម្យ៉ាងនឹកដល់មាតាបិតាឯនាយ ម្យ៉ាងស្តាយភរិយា។ ឯព្រះនាងបុទមកេសរ ក៏ទួញសោកបោកខ្លួនស្តាយសុវណ្ណកុមារដែរ។ ឯមាតាព្រះនាងបុទមកេសរក៏ជួយអង្វរសុំការលើកលែងទោស តែព្រះបាទបញ្ចាល៍ពុំព្រមលើកលែងទោសឡើយ។ ថ្លែងពីពេជ្ឈឃាតវិញ ពេលនាំសុវណ្ណកុមារទៅសម្លាប់ ត្រូវសុវណ្ណកុមារបោកបញ្ឆោត ហើយឡើងជិះហង្សយន្តទៅយកព្រះនាងបុទមកេសរ។ រួចហោះប្រទក្សិណបីជុំប្រាសាទបញ្ចាល៍ ដោយសុវណ្ណកុមារដៀលផ្តាសារ និងគំរាមដោយប្រការផ្សេងៗ ធ្វើឱ្យព្រះបាទបញ្ចាល៍ភិតភ័យតក់ស្លុតជាខ្លាំង។ ឯសុវណ្ណកុមារក៏នាំព្រះនាងបទុមកេសរហោះទៅកាន់នគរទេពបុរីរបស់ទ្រង់។ លុះធ្វើដំណើរបាន ៧ ថ្ងៃ នាងបុទមកេសរក៏ឈឺពោះឆ្លងទន្លេ។ សុវណ្ណកុមារក៏ឈប់សំចតក្នុងខេត្តខណ្ឌហេមពាន្តក្រោមដើមជ្រៃក្នុងព្រៃក្រឹស្នា ខាងឆ្នេរព្រះគង្គារ គឺស្រះបោក្ខរណី។ ដោយឃើញបទុមកេសរ និងបុត្រាមានភាពរងាញ័រញាក់ សុវណ្ណកុមារបានអាស្រ័យដោយហង្សយន្តទៅយកភ្លើងពីនាយសំពៅនាកណ្តាលមហាសាគរ។ តែជាកម្មអកុសល ព្រះអគ្គីបានឆាបឆេះខ្សែបញ្ជាហង្សយន្ត ធ្វើឱ្យព្រះសុវណ្ណកុមារត្រូវបាននាយសមុទ្រគោចរជួយសង្គ្រោះ ហើយហង្សយន្តត្រូវនាយពាណិជ្ជស្រង់បាន តែពុំបានដឹងពីគុណប្រយោជន៍ឡើយ។ នាងបទុមកេសរកាលចាំស្វាមីបាត់ពុំឃើញត្រឡប់មកវិញ ក៏ទួញសោយសោក ហើយដើររកស្វាមីដោយទុកកូនក្រោមដើមក្រឹស្នានាព្រៃនោះ។ ថ្លែងពីព្រះចៅព្រហ្មទត្តជាស្តេចនៃនគរពារាណសី ក្នុងពេលទ្រង់យាងក្រសាលក្នុងដងព្រៃនោះ ក៏ឃើញបុត្ររបស់បុទមកេសរ។ ទ្រង់ក៏បានរើសទារកនោះយកមកចិញ្ចឹម ហើយដាក់ព្រះនាមថា ចៅក្រឹស្នកុមារ។ ទ្រង់ស្រឡាញ់បុត្រក្រៃលែង ព្រោះទារកនេះមានសម្បុរដូចមាស ម្យ៉ាងទ្រង់ពុំមានបុត្រផង។ លុះនាងបុទមកេសរមកវិញ រកកូនមិនឃើញក៏សន្លប់បាត់ស្មារតី។ ពេលដែលនាងភ្ញាក់រលឹកឡើង ក៏ដើរតាមស្នាមដានជើង រហូតមកដល់នគរពារាណសី ហើយស្នាក់នៅជាមួយយាយមាលាជាអ្នកក្រងផ្កាថ្វាយស្តេច ដើម្បីរង់ចាំឱកាសជួបជាមួយនឹងចៅក្រឹស្នកុមារ។ ក្នុងពេលនៅជាមួយយាយមាលា នាងក្រងផ្កាថ្វាយស្តេចជំនួសយាយមាលាយ៉ាងប៉ិនប្រសប់ ជាហេតុនាំឱ្យស្តេចចង់ជួបនាង។ តែត្រូវយាយមាលាកុហកថានាងជាស្ត្រីមេម៉ាយ ហើយមានរូបអាក្រក់ក្រៃ ព្រោះពុំមែនជាឱកាសល្អ។ ពេលនោះ ចៅក្រឹស្នកុមារក៏ចម្រើនវ័យគ្រប់ការ ទើបព្រះបាទព្រហ្មទត្តទ្រង់ត្រាស់ឱ្យស្តេចនៃនគរចំណុះទាំង ១០១ នាំបុត្រីដែលពេញវ័យគ្រប់ការមកថ្វាយ។ តែពុំមានសូម្បីតែមួយអង្គដែលធ្វើឱ្យចៅក្រឹស្នកុមារពេញចិត្តសោះឡើយ។ ទើបព្រះបាទព្រហ្មទត្តបញ្ជាឱ្យរាជ្យអាមាត្យដើររើសរកស្រីល្អក្នុងនគរមកថ្វាយ។ ឯរាជអាមាត្យក្រាបថ្វាយទូលមហាក្សត្រថាក្នុងនគរពារាណសីនេះពុំមានស្រីណាដែលមានសម្រស់ស្រស់ស្អាតស្មើនឹងនាងបុទមកេសរជាចៅយាយមាលាសោះឡើយ។ តែព្រះមហាក្សត្រក្នុងនគរពារាណសីពុំជឿ លុះអាមាត្យនាំនាងបុទមកេសរមកទើបទ្រង់ជឿ។ ឯចៅក្រឹស្នកុមារក៏សឹងពេញចិត្តគ្មានប្រកែក ហើយព្រះបាទព្រហ្មទត្តទ្រង់ត្មិះដៀលជេរយាយមាលាជាច្រើនដែលហ៊ានភូតកុហកទ្រង់។ ក្រោយពីបានរៀបចំរាជអភិសេកចៅក្រឹស្នកុមារ និងនាងបុទមកេសរ ព្រះបាទព្រហ្មទត្តក៏បានប្រគល់រាជសម្បត្តិថ្វាយចៅក្រឹស្នកុមារផង ឱ្យគ្រប់គ្រងនគរពារាណសីពីទ្រង់ដែរ។ ឯនាងបុទមកេសរវិញក៏ចាំសង្កេតអត្តចរិតចៅក្រឹស្នកុមារដែរ។ ក្នុងវេលារាត្រីផ្សំដំណេក ខណៈដែលចៅក្រឹស្នកុមារសំដៅទៅប្រាសាទ នាងបុទមកេសរក៏ស្រាប់តែមានទេវតាមកនិមិត្តទេពហេតុបីប្រការជាប្រស្នាដល់ចៅក្រឹស្នកុមារ ជាហេតុនាំឱ្យទ្រង់ និងនាងបុទមកេសរបានស្គាល់គ្នាជាម្តាយនិងកូន។ ក្រោយមក នាងបុទមកេសរ និងចៅក្រឹស្នកុមារបានសាងសង់សាលាឆទាន ដោយមានឆ្លាក់ជាសាច់រឿងនៃឆាកជីវិតរបស់នាង និងស្វាមី ក្នុងគោលបំណងឱ្យសុវណ្ណកុមារបានឃើញ ហើយឱ្យយាយមាលាជាអ្នកគ្រប់គ្រងសាលានោះ។ ថ្លែងពីនាយសាគរពាណិជ្ជ ដែលរើសបានហង្សយន្តបានយកទៅថ្វាយស្តេចព្រហ្មទត្ត ហើយទ្រង់បានឱ្យចៅក្រឹស្នកុមារជាអ្នកថែរក្សា។ ឯនាយសមុទ្រគោចរក៏បានចូលសំពៅមកដល់នគរពារាណសី ដើម្បីដោះដូរទំនិញ ដែលនាំឱ្យសុវណ្ណកុមារបានឃើញនូវរឿងរ៉ាវដែលឆ្លាក់ជាប់សាលាឆទាន ហើយត្រូវយាយមាលានាំឱ្យទៅជួបនាងបុទម និងចៅក្រឹស្នកុមារ។ ដោយក្តីនឹករលឹកគ្នា ក្សត្រទាំងបីអង្គបានសោយសោករហូតដល់ក្ស័យសង្ខារទាំងបីអង្គ។ តែត្រូវព្រះឥន្ទ្រាធិរាជប្រោសឱ្យក្សត្រទាំងបីរស់វិញទាំងអស់។ ឯព្រះបាទព្រហ្មទត្តទ្រង់បានឱ្យអាមាត្យមកសាកសួរ តែចៅក្រឹស្នកុមារទូលថាជាបងរបស់នាងបុទមកេសរ។ ចៅក្រឹស្នកុមារបានយកហង្សយន្តមកថ្វាយសុវណ្ណកុមារជួសជុល។ ឯនាងបុទមកេសររៀបចំស្បៀងអាហារក្នុងពេលធ្វើដំណើរ ហើយនាងបានឱ្យរង្វាន់ដល់នាយសំពៅទាំងពីរ និងយាយមាលាជាច្រើន។ ចំណែកចៅក្រឹស្នកុមារបានសរសេរសំបុត្របិទជាប់ទ្វារប្រាសាទថ្វាយព្រះបាទព្រហ្មទត្ត។ ក្រោយមក ទាំងបីអង្គក៏អាស្រ័យដោយហង្សយន្តហោះសំដៅទិសឧត្តរទៅទេពបុរីអស់មួយរយៈពេល។ ឯព្រះបាទព្រហ្មទត្តទ្រង់ទួញអាល័យបុត្រក្រៃពេក។ ដល់ទេពបុរី ក្សត្រទាំង ៥ អង្គបានព្រះកន្សែងលុះសន្លប់ស្មារតីទាំងអស់គ្នា។ ក្រោយពីធ្វើពិធីជញ្ជាត់ព្រលឹង ព្រះអាទិត្យវង្សាបានផ្ទេររាជបល្ល័ង្កថ្វាយសុវណ្ណកុមារ និងចៅក្រឹស្នកុមារជាឧបរាជបានសេចក្តីសុខសាន្តលុះមរណារៀងៗខ្លួន។ ទីបំផុត រឿងបានបញ្ចប់ដោយការយោនយកកំណើតតាមផលកម្ម គឺព្រះអាទិត្យវង្សាជាព្រះបាទសុទ្ធោន៍ នាងពិម្ពាជាមហាមាយា ព្រហ្មទត្តជាអានន្ន ព្រះឥន្ទជាអនុរុទ្ធ នាងបទុមជាយសោធារា ចៅក្រឹស្នកុមារជារាហុលកុមារ ព្រះបាទបញ្ចាល៍ជាទេវទត្តអន្យតិរ្ថិយ ឯសុវណ្ណកុមារជាព្រះសាមណគោតមនេះឯង។ ប្រធានរឿងនេះគឺដំណើរជីវិតរបស់សុវណ្ណកុមារ ដែលផ្សារភ្ជាប់នឹងហង្សយន្តជានិច្ច។ មូលបញ្ហានៃរឿងរួមមានការចាកចេញពីនគររបស់សុវណ្ណកុមារ ការទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ការពុះពារជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ការរក្សាភក្តីភាពរវាងស្វាមី និងភរិយា និងការវិលត្រឡប់ចូលនគរវិញរបស់សុវណ្ណកុមារ។ រឿង ហង្សយន្ត បង្ហាញពីការតស៊ូរបស់បុគ្គលម្នាក់ដើម្បីស្វែងរកសុភមង្គល និងការយល់ដឹងពីធម៌តាមរយៈបទពិសោធន៍ជីវិត។